មន្ទីរស-២១ ឬគុកទួលស្លែង គឺជាអតីតវិទ្យាល័យដែលត្រូវបានប្រែក្លាយទៅជាមន្ទីរឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្មដ៏ឃោរឃៅបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មន្ទីរស-២១ ត្រូវបានដឹកនាំដោយ ឌុច ឈ្មោះពិត កាំង ហ្គេកអ៊ាវ ដែលជាអតីតគ្រូបង្រៀនគណិតវិទ្យា។ ឌុចបានអនុវត្តការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយបង្កើតប្រព័ន្ធឯកសារ និងការថតរូបយ៉ាងល្អិតល្អន់។ បុគ្គលិករបស់មន្ទីរភាគច្រើនជាយុវជនវ័យក្មេង ដែលត្រូវបានបំពាក់បំប៉នដោយមនោគមវិជ្ជាបដិវត្តន៍ និងត្រូវបានបង្ខំឱ្យអនុវត្តតាមបទបញ្ជាយ៉ាងតឹងរ៉ឹង។ ស្ថានភាពរស់នៅក្នុងមន្ទីរឃុំឃាំងនេះគឺពោរពេញទៅដោយភាពភ័យរន្ធត់ ការឈឺចាប់ និងភាពអមនុស្សធម៌ ដែលបានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់សម្រាប់ជនរងគ្រោះ។ នៅពេលដែលអ្នកទោសត្រូវបានញ្ជូនទៅដល់មន្ទីរស-២១ អ្នកទោសទាំងអស់ត្រូវបានថតរូបនិងតម្រូវឱ្យសរសេរប្រវត្តិរូបលម្អិតចាប់ តាំងពីកុមារភាពរហូតដល់ថ្ងៃចាប់ខ្លួន។ អ្នកទោសត្រូវដោះសម្លៀកបំពាក់ចេញទុកតែខោក្នុងមួយ ហើយសម្ភារៈជាប់ខ្លួន ទាំងប៉ុន្មានត្រូវបានរឹបអូសយក។ អ្នកទោសទាំងអស់ត្រូវបានថតរូប និងតម្រូវឱ្យសរសេរប្រវត្តិរូបលម្អិតចាប់តាំងពីកុមារភាពរហូតដល់ថ្ងៃចាប់ខ្លួន។ នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្មែរក្រហមក្នុងការកត់ត្រា និងតាមដានរាល់ព័ត៌មានរបស់អ្នកទោស មុននឹងពួកគេត្រូវសម្លាប់ចោល។ នេះជាការដកហូតនូវសិទ្ធិមនុស្ស និងជាការធ្វើឱ្យអ្នកទោសបាត់បង់អត្តសញ្ញាណ និងកិត្តិយស។ បន្ទាប់ពីនីតិវិធីខាងលើ អ្នកទោសត្រូវបាននាំទៅឃុំឃាំងក្នុងបន្ទប់។ បន្ទាប់មកអ្នកទោសដែលឃុំឃាំងក្នុងបន្ទប់តូចៗត្រូវបានដាក់ខ្នោះជើងដែលចងភ្ជាប់ដោយច្រវាក់ទៅនឹងជញ្ជាំង ឬឥដ្ឋ។ ចំណែកអ្នកទោសដែលឃុំនៅក្នុងបន្ទប់ធំវិញ ត្រូវបានដាក់ខ្នោះជើងដោយរនុកដែកវែងមួយរួមគ្នា ដែលធ្វើឱ្យពួកគេត្រូវដេកដាក់ក្បាលទល់គ្នា។ អ្នកទោសទាំងអស់ត្រូវដេកផ្ទាល់នឹងឥដ្ឋ ដោយគ្មានកន្ទេល មុង ឬភួយឡើយ។ លោក វ៉ាន់ ណាត ដែលជាអតីតអ្នកទោសម្នាក់ក្នុងចំណោមមនុស្សតិចតួចប៉ុណ្ណោះដែលនៅរស់រានមានជីវិតពីមន្ទីរស-២១ បានរៀបរាប់ពីស្ថានភាពដ៏លំបាកលំបិន។ លោកត្រូវបានដាក់ខ្នោះជើងភ្ជាប់ទៅនឹងរនុកដែកវែងមួយជាមួយអ្នកទោសជាងសាមសិបនាក់ផ្សេងទៀត។ ខ្មែរក្រហមឱ្យអ្នកទោសហូបតែពីរដងក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយម្នាក់ៗទទួលបានបបរតែបួនស្លាបព្រាតូច និងសម្លលាយស្លឹកឈើខ្លះៗ។ ការនិយាយគ្នាត្រូវបានហាមឃាត់ដាច់ខាត ហើយប្រសិនបើអ្នកណាម្នាក់ចង់ក្រោកអង្គុយ ឬផឹកទឹក ត្រូវតែសុំការអនុញ្ញាតពីអ្នកយាមជាមុនសិន។ ការធ្វើអ្វីមួយដែលគ្មានការអនុញ្ញាតពីអ្នកយាម នឹងត្រូវទទួលការវាយដំយ៉ាងធ្ងន់ធ្ងរ។ គេឱ្យអ្នកទោសងូតទឹករៀងរាល់បួនថ្ងៃម្តង ដោយប្រើទុយយ៉ូបាញ់ទឹកពីមាត់ទ្វារ ហើយ ប្រសិនបើអ្នកទោសនៅឆ្ងាយពីមាត់ទ្វារ ពួកគេនឹងមិនបានទទួលទឹកគ្រប់គ្រាន់ឡើយ។ ជារៀងរាល់ថ្ងៃ អ្នកទោសត្រូវបាននាំយកទៅសួរចម្លើយ ហើយអ្នកខ្លះមិនដែលឃើញត្រឡប់មកវិញឡើយ។ ទន្ទឹមនឹងនេះ អ្នកទោសថ្មីៗតែងតែត្រូវបាននាំចូលមកជំនួសវិញ ដែលបង្ហាញពីការសម្លាប់រង្គាលឥតឈប់ឈរ។ ការសួរចម្លើយត្រូវបានធ្វើឡើងក្រោមសម្ពាធយ៉ាងខ្លាំង ដោយមានការប្រើប្រាស់អំពើហិង្សា និងទារុណកម្មជាច្រើនទម្រង់ ដើម្បីបង្ខំឱ្យអ្នកទោសសារភាពនូវអ្វីដែលខ្មែរក្រហមចង់ឮ ហើយទម្រង់ទារុណកម្មគឺមានច្រើនរបៀប។ ការវាយដំដោយរំពាត់ ដំបង ឬវត្ថុរឹងផ្សេងៗ។ ការប្រើប្រាស់ចរន្តអគ្គិសនីឆក់ទៅលើរាងកាយ។ ការចាក់ទឹករំអិលចូលច្រមុះ ឬមាត់រហូតដល់ថប់ដង្ហើម។ ការដកក្រចកដៃ ឬក្រចកជើងចេញ។ ការដកធ្មេញទាំងរស់។ ការបង្អត់អាហារ និងទឹកដោយទុកឱ្យអ្នកទោសអត់បាយអត់ទឹកជាច្រើនថ្ងៃ។ ការគំរាមកំហែងសម្លាប់សមាជិកគ្រួសារ។ គោលបំណងចម្បងនៃការសួរចម្លើយ គឺដើម្បីឱ្យអ្នកទោសសារភាពថាខ្លួនជាភ្នាក់ងារសម្ងាត់របស់សត្រូវ ដូចជា វៀតណាម ឬបក្សពួកប្រឆាំងផ្សេងទៀត ហើយឱ្យពួកគេរាយបញ្ជីឈ្មោះអ្នកសមគំនិត។ ការសារភាពទាំងនោះភាគច្រើនជាការប្រឌិត និងមិនពិត ប៉ុន្តែត្រូវបានបង្ខំឱ្យធ្វើឡើងក្រោមការឈឺចាប់ និងការភ័យខ្លាច។ នៅរៀងរាល់ម៉ោង ៤:៣០ នាទីព្រឹក អ្នកទោសត្រូវស្រាតខោដើម្បីឱ្យអ្នកយាមត្រួតពិនិត្យ។ ការពិនិត្យមើលខ្នោះជើង ក្រែងលោខ្នោះជើងរលុង ដែលអាចអនុញ្ញាតឱ្យអ្នកទោសរត់គេចខ្លួន។ ការស្វែងរកវត្ថុលាក់ទុក ក្រែងលោអ្នកទោសមានលាក់វត្ថុអ្វីដែលអាចប្រើដើម្បីធ្វើអត្តឃាត។ កន្លងមកមានអ្នកទោសខ្លះបានសម្លាប់ខ្លួនឯង ដូច្នេះអ្នកយាមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យ។ ស្ថានភាពរស់នៅក្នុងមន្ទីរស-២១មានភាពកខ្វក់ខ្លាំង ដែលបណ្តាលឱ្យអ្នកទោសភាគច្រើនកើតជំងឺស្បែកដូចជាស្រែង កមរមាស់ និងចៃ។ នៅក្នុងគុកពុំមានថ្នាំព្យាបាលត្រឹមត្រូវឡើយ។ កម្មាភិបាលពេទ្យនៅមន្ទីរស-២១ សុទ្ធតែមិនបានទទួលការហ្វឹកហ្វឺនត្រឹមត្រូវ ហើយការព្យាបាលរបស់ពួកគេគ្រាន់តែជាការពន្យារការស្លាប់របស់អ្នកទោស បន្ទាប់ពីពួកគេរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលសួរចម្លើយប៉ុណ្ណោះ។ ដើម្បីទប់ស្កាត់ការរត់គេចខ្លួន និងការរៀបចំផែនការតស៊ូ ខ្មែរក្រហមបានរឹតបន្តឹងការទំនាក់ទំនងយ៉ាងខ្លាំង។ អ្នកទោសត្រូវបានបិទមុខជិតនៅពេលដែលត្រូវនាំពីកន្លែងឃុំឃាំងទៅកន្លែងសួរចម្លើយ។ លើសពីនេះ អ្នកយាម និងអ្នកទោសមិនត្រូវបានអនុញ្ញាតឱ្យនិយាយគ្នាឡើយ។ កម្មាភិបាលដែលនៅក្រុមផ្សេងៗគ្នាក៏មិនត្រូវបានអនុញ្ញាតឱ្យធ្វើការទាក់ទងគ្នាដែរ ដើម្បីការពារការឃុបឃិតគ្នា និងការបែកធ្លាយព័ត៌មាន។ ជីវិតនៅក្នុងមន្ទីរស-២១ គឺជាទំព័រដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបង្ហាញពីភាពសាហាវយង់ឃ្នង និងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្រោមរបបខ្មែរក្រហម។ ម្យ៉ាងទៀត បានបង្ហាញពីភាពឃោរឃៅបំផុតរបស់មនុស្សទៅលើមនុស្ស និងបានបន្សល់ទុកនូវរបួសស្នាមផ្លូវចិត្តដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន មន្ទីរនេះត្រូវបានប្រែក្លាយទៅជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីរំលឹកដល់ជនរងគ្រោះ និងជាការក្រើនរំលឹកកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នេះកើតឡើងសាជាថ្មី។